ការបង្ហាញពីការស្វាគមន៍គ្នាទៅវិញទៅមកគឺជាគុណតម្លៃដ៏ចំបាច់មួយនៅក្នុងការរស់នៅ និងទំនាក់ទំនងវវាងមនុស្ស និង មនុស្ស។ ជាក់ស្ដែង សម្រាប់ប្រជាជនខ្មែរ ការសម្ដែងការស្វាគមន៍អាចនឹងខុសគ្នាបន្តិចបន្តួចអាស្រ័យទៅតាមអាយុ ឋានៈ និងភេទផងដែរ។ នៅថ្ងៃនេះ យើងនឹងមើលពីរបៀបបង្ហាញពីការស្វាគមន៌ចំពោះគ្នា ទៅតាមភេទ ដែលក្នុងនោះមានបែងចែកជាបីផ្នែកគឺរវាងប្រុស និងប្រុស ស្រី និង ស្រី ហើយចុងក្រោយគឺ ប្រុស និងស្រី។ ឥឡូវនេះ ជាដំបូង យើងមកមើលពីរបៀបស្វាគមន៍រវាងមនុស្សប្រុស និង មនុស្សប្រុសដូចគ្នាសិន។ ជាទូទៅ ដោយសារជាបុរស និង បុរសដូចគ្នា ដូច្នេះក្នុងការស្វាគមន៍គ្នា មិនសូវជាមានលក្ខណៈស្មុគស្មាញ ឬ តឹងតែងពេកទេ។ ជាទូទៅ គេនិយមឃើញមនុស្សប្រុសស្វាគមន៍គ្នា ដោយការប្រើពាក្យសួស្តី ជម្រាបសួរ បង ប្អូនប្រុស លោកគ្រូ លោកពូ ឬ អ៊ុំប្រុស អាស្រ័យទៅតាមអាយុ និងស្ថានភាព។ ចំពោះកាយវិការវិញ ពួកគេច្រើនតែលើកដៃសំពះ និងញញឹម ប្រសិនបើអ្នកនោះមានអាយុ ឬឋានៈខ្ពស់ជាង។ ដោយឡែកបើសិន គេជាមិត្តនឹងគ្មា ហើយមានអាយុស្រករគ្នា គេច្រើនតែចាប់ដៃ ឬ កៀកស្មា ដើម្បីបង្ហាញពីការស្វាគមន៍។ បើអ្នកដែលកាន់តែស្និទ្ធស្នាលគ្នាខ្លាំងវិញ ពេលខ្លះ គេអាចនឹងយកដៃទះស្មា ឬ ខ្នងគ្នា ដើម្បីសម្ដែងការស្វាគមន៍ផងដែរ។ ឥឡូវនេះ យើងមកមើលពីការសម្ដែងការស្វាគមន៍រវាងស្រី និង ស្រីវិញម្ដង។ ការស្វាគមន៍រវាងស្រី និងស្រី គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រុស និងប្រុសដែរ ដោយសារជាភេទដូចគ្នា ដូច្នេះ មិនសូវមានការហាមឃាត់ក្នុងការប្រើពាក្យសម្ដី ឬ កាយវិការទេ។ ចំពោះពាក្យពេចន៍ គេតែងប្រើពាក្យ សួស្ដី ជម្រាបសួរ អ្នកគ្រូ អ្នកមីង អ៊ុំស្រី បង ប្អូនស្រី អាស្រ័យទៅតាមអាយុ និងឋានៈដែរ។ ដោយឡែកកាយវិការវិញ ជាទូទៅគេនិយមប្រើការសំពះ ដើម្បីបង្ហាញពីការគោរព ឱ្យតម្លៃ និងភាពជាផ្លូវការផងដែរ ដូចជា នៅតាមសាលា ឬ ស្ថាប័ននានា។ ក្នុងករណីជាមិត្តស្និទ្ធស្នាលនឹងគ្នា គេគ្រាន់តែនិយាយសាមញ្ញៗ និងញញឹមដាក់គ្នាក៏បាន។ មួយវិញទៀត ក៏មានមនុស្សស្រីមួយចំនួនប្រើការឱបជាការបង្ហាញពីការស្វាគមន៍ និងការនឹករឭកទៅកាន់ដៃគូម្ខាងទៀតដែលជាស្រីដូចគ្នាដែរ។ ឧទាហរណ៍ កូនស្រីឱបម្ដាយ មីង ឬ អ៊ុំស្រី ដែលមិនបានជួបគ្នាយូរ ដើម្បីសម្ដែងការស្វាគមន៍។ ឬ មិត្តភក្ដិស្រីៗដែលជិតស្និទ្ធគ្នា គេក៏អាចប្រើការឱប ដើម្បីធ្វើជាការស្វាគមន៍ បន្ថែមលើសពីពាក្យសម្ដីផងដែរ។ ចំណែកឯការស្វាគមន៍គ្នារវាងមនុស្សប្រុស និង មនុស្សស្រីវិញ គឺមានភាពខុសគ្នាពីលើបន្តិចបន្ដួច ព្រោះដោយសារជា ភេទផ្ទុយគ្នា។ ទោះបីជាមានភាពខុសគ្នាតិចតួចក្ដី ការសំពះនៅតែជាមូលដ្ឋានគ្រឹះចម្បងនៅក្នុងការស្វាគមន៍។ គេក៏អាចនិយាយពាក្យ សួស្ដី ឬ ជម្រាបសួរ ទៅកាន់គ្នាទៅវិញទៅមកធម្មតា។ មួយវិញទៀត បើសិនជាភាគីខាងណាមួយមានអាយុ ឬឋានៈខ្ពស់ជាង គេអាចប្រើពាក្យពេចន៍ ដែលបង្ហាញពីការគោរព ដូចបងប្រុស ឬ បងស្រី អ្នកគ្រូ ឬ លោកគ្រូជាដើម។ ក្រៅពីពាក្យពេចន៍ គេក៏អាចប្រើជាកាយវិការដូចជា ការញញឹម ងក់ក្បាល ឬ ចាប់ដៃជាដើម បើចាំបាច់។ ប៉ុន្តែ ក្នុងករណីមិនសូវមានភាពស្និទ្ធស្នាល ស្ត្រី និង បុរស មិនគួរចាំបាច់ប្រើការប៉ះពាល់ច្រើន ដើម្បីបង្ហាញពីការស្វាគមន៍នោះទេ។ តែបើគេជាសមាជិកគ្រួសារ បងប្អូន ឬ ជាសាច់ញាតិនឹងគ្នា ការស្វាគមន៍ដោយប៉ះពាល់ ដូចជាការចាប់ដៃ ទះស្មា ឬ ឱប មិនមែនជាបញ្ហានោះទេ។ ដោយឡែក បើមិនមែនជាគ្រួសារ ឬ សាច់ញាតិនោះទេ គេត្រូវមានការប្រុងប្រយ័ត្នបន្តិចចំពោះការប្រើកាយវិការ ដើម្បីស្វាគមន៌គ្នា ក្នុងករណីជាភេទផ្ទុយគ្នា។ យើងត្រូវប្រុងប្រយ័ត្នខ្ពស់ត្រង់ចំណុចនេះ ដោយសារវាអាចមើលឃើញថាជាការមិនសមរម្យក្នុងភ្នែកមនុស្សដទៃផងដែរ។ សរុបមក ការដឹងពីរបៀបបង្ហាញការស្វាគមន៍ទៅកាន់គ្នាទៅវិញទៅមក ជាពិសេសទាក់ទងនឹងភេទ អាចជួយយើងយ៉ាងច្រើនក្នុងការរស់នៅ និងការប្រាស្រ័យទាក់ទង។